ដំណើរកំសាន្តនៅកម្ពុជា មានទីតាំងទេសចរណ៍និងសកម្មភាពជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសឆ្នេរខ្សាច់ស្អាតៗ ដូចជា កំពង់សោម ដែលមានទេសភាពសមុទ្រខៀវស្រងាត់ និងកោះតូចធំជាច្រើន សម្រាប់សម្រាកលំហែកាយ និងរីករាយជាមួយ គ្រឿងសមុទ្រផ្សេងៗ។ ដំណើរកំសាន្តនៅសមុទ្រ គឺជាបទពិសោធន៍ដែលផ្តល់អារម្មណ៍សម្រាកលំហែកាយ និងសុខភាពល្អ ដោយអ្នកអាចរីករាយជាមួយទេសភាពឆ្នេរសមុទ្រដ៏ស្រស់ ស្អាត ទឹកសមុទ្រពណ៌ខៀវថ្លា។ ឆ្នេរនៅខេត្តព្រះសីហនុ និងខេត្តកែប មានការអភិវឌ្ឍន៍យ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការគ្រប់គ្រងធនធានធម្មជាតិ។ ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងត្រូវបានគេចាត់ទុកជាតំបន់ទេសចរណ៍សំខាន់មួយ។ រដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានរៀបចំគម្រោងការពារសមុទ្រ និងអភិរក្សបរិស្ថានផងដែរ។ រួមទាំងការបង្កើតតំបន់ការពារសមុទ្រនៅកោះសង្សារ និងកោះតូចៗក្នុងកម្រងកោះរុង ដើម្បីធានាសុវត្ថិភាពនៃធនធានធម្មជាតិ និងលើកស្ទួយវិស័យទេសចរណ៍។ ក៏មានការរៀបចំផ្លូវ និងដីចំណីឆ្នេរសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដូចជា ផ្លូវជិះកង់ និងតូបលក់ម្ហូបអាហារ។ សម្រាកលំហែកាយនៅឆ្នេរស្អាតមានឆ្នេរខ្សាច់ស្អាត និងសណ្ឋាគារ អូរតែលដែលផ្តល់សេវាកម្មផ្ទះសំណាក់ និងម្ហូបអាហារសមុទ្រ។ ការត្រៀមសម្រាប់កម្សាន្តពិធីបុណ្យ និងព្រឹត្តិការណ៍សង្គមនៅឆ្នេរ ដែលជួយបង្កើនភាពរីករាយ និងទំនាក់ទំនងសង្គម។ រីឯខេត្តកែប ក៏មានគម្រោងអភិវឌ្ឍឆ្នេរខ្សាច់ប្រវែងជិត ៣ គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ និងបង្កើនសួនច្បារសាធារណៈ និងសេវាកម្មកម្សាន្ត ផ្សេងៗ។ ភ្ញៀវទេសចរអាចរីករាយជាមួយការដើរលេងលើឆ្នេរ ការសម្រាក និងការបរិច្ឆេទនៅតំបន់ឆ្នេរដែលមានទេសភាពធម្មជាតិល្អ។ ដើរលេង និងសម្រាកលើឆ្នេរខ្សាច់កម្សាន្តថ្មីៗ ដែលមានផ្លូវដើរលេង និងសួនច្បារសាធារណៈជុំវិញ ដើម្បីផ្តល់បទពិសោធន៍ស្ងប់ស្ងាត់ និងសុវត្ថិភាពសម្រាប់គ្រួសារ ឫក្រុមមិត្តភក្តិ។ ការស្វែងយល់ទេសភាពធម្មជាតិ និងវប្បធម៌តំបន់ឆ្នេរ ដែលមានការអភិវឌ្ឍន៍រមណីយដ្ឋាន និងសេវាកម្មទេសចរណ៍។ ការចូលរួមក្នុងសកម្មភាពកម្សាន្តបែបសហគមន៍ និងព្រឹត្តិការណ៍បែបវប្បធម៌ ដែលជួយបង្កើតបទពិសោធន៍ដ៏មានអត្ថន័យ និងជួយគាំទ្រសហគមន៍ក្នុងតំបន់។ ជាពិសេសខេត្តព្រះសីហនុ និងក្រុងកែប គឺជាគោលដៅទេសចរណ៍ឆ្នេរដ៏ល្បីល្បាញបំផុតរបស់កម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ជារៀងរាល់ឆ្នាំ។ ទាំងពីរទីតាំងនេះមានឆ្នេរសមុទ្រខ្សាច់ស្អាត និងកោះជាច្រើន ដែលក្លាយជាគោលដៅទេសចរណ៍ប្រណិតលំដាប់ពិភពលោក ដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម និង កោះសង្សារនៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានប្រវែងឆ្នេរសមុទ្រជាង ១០៥ គីឡូម៉ែត្រ និងក្រុងកែបមានប្រវែងឆ្នេរជាង ២៦ គីឡូម៉ែត្រ ដែលជាតំបន់សម្រាប់កម្សាន្តលំហែកាយសមុទ្រ និង សេវាកម្មទេសចរណ៍ជាច្រើន។ ការអភិវឌ្ឍន៍រមណីយដ្ឋាន សណ្ឋាគារ និងសេវាកម្មកម្សាន្តនៅទីនេះបានជួយលើកកម្ពស់សេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរច្រើនក្នុងមួយឆ្នាំ។ ដោយសារតែទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងសេវាកម្មទេសចរណ៍ដែលមានគុណភាព ខេត្តព្រះសីហនុ និងក្រុងកែប ត្រូវបានគេចាត់ទុកជាគោលដៅសំខាន់ សម្រាប់ការសម្រាកលំហែកាយ។ មួយវិញទៀតខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថាជា ឋានសួគ៌ឆ្នេរ ដោយមានឆ្នេរខ្សាច់វែងល្វឹងល្វើយ និងកោះជាច្រើន។ កោះឋានសួគ៌ ដែលជារមណីយដ្ឋានលំហែកាយធម្មជាតិដ៏ល្អប្រណិត មានឆ្នេរខ្សាច់សក្បុស និងដើមដូងជាច្រើន ព័ទ្ធជុំវិញដោយភ្នំដែលមានដើមឈើបៃតង ស្រស់ស្អាត។ សកម្មភាពកម្សាន្តនៅឆ្នេរខេត្តព្រះសីហនុមានដូចជាការហែលទឹក និងលេងទឹកនៅឆ្នេរខ្សាច់ស្អាត ការជ្រៀតទឹកដើម្បីស្វែងយល់ពីជីវិតសមុទ្រ និងទេសភាព ទឹកខៀវ។ ការសម្រាកនៅលើឆ្នេរខ្សាច់ និងរីករាយជាមួយទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់។ ជាមួយនិងការធ្វើដំណើរតាមទូកទៅកោះឋានសួគ៌ និងកោះជិតខាងដទៃទៀតក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង។ ឆ្នេរនិងកោះនៅខេត្តព្រះសីហនុផ្តល់បទពិសោធន៍កម្សាន្តធម្មជាតិសម្រាប់អ្នកចូលចិត្តជីវិតស្ងប់ស្ងាត់ និងសុវត្ថិភាពក្នុងបរិយាកាសស្អាតបរិសុទ្ធ។ រីឯឆ្នេរល្បីៗនៅខេត្តព្រះសីហនុដូចជា ឆ្នេរអូរឈើទាល ជាឆ្នេរសំខាន់មួយស្ថិតនៅក្រុងព្រះសីហនុ ដែលមានខ្សាច់ស្អាត និងធំទូលាយ មានទឹកជ្រៅរាក់ និងរលក ស្ងប់ស្ងាត់។ ឆ្នេរនេះគឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជារៀងរាល់ឆ្នាំ ហើយត្រូវបានគេចាត់ទុកថាជាឆ្នេរមួយដែលមានសោភ័ណភាពល្អបំផុតនៅ ក្នុងតំបន់។ ចំណែកឯឆ្នេរអូរត្រេះ ស្ថិតនៅជិតឆ្នេរអូរឈើទាល ក៏ជាតំបន់ទេសចរណ៍មួយដែលមានការរៀបចំ និងថែរក្សាឆ្នេរយ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សាសោភ័ណភាព និង សម្បត្តិសាធារណៈ។ លើសពីនេះទៅទៀតឆ្នេរឯករាជ្យ និង ឆ្នេរជ័យជំនះគឺជាឆ្នេរដែលមានទីតាំងនៅខេត្តព្រះសីហនុ ផ្តល់ជម្រើសកម្សាន្តលំហែកាយ និងសម្រាកលំហែកាយលើឆ្នេរ ស្អាត ជាមួយសេវាកម្មទេសចរណ៍ និងសណ្ឋាគារជាច្រើន។ ឆ្នេរទាំងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឆ្នេរនៅខេត្តព្រះសីហនុ និងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរៀងរាល់ឆ្នាំ។ ជាពិសេសសកម្មភាពកម្សាន្តនៅឆ្នេរខេត្តព្រះសីហនុ និងក្រុងកែបមានលក្ខណៈចម្រុះ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ។ សកម្មភាពងូតទឹកសមុទ្រ នៅឆ្នេរខេត្តព្រះសីហនុ និងក្រុងកែប គឺជាសកម្មភាពកម្សាន្តមួយដែលមានប្រជាប្រិយភាពខ្លាំង ព្រោះមានអត្ថប្រយោជន៍ច្រើនទាក់ទង នឹងសុខភាពផ្លូវចិត្ត និងស្បែក។ ការងូតទឹកសមុទ្រជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បន្ថយភាពតានតឹង និងជួយសុខភាពផ្លូវចិត្តបានយ៉ាងមានប្រសិទ្ធភាព។ ទឹកសមុទ្រសម្បូរទៅដោយវីតាមីន និងជាតិរ៉ែដូចជា ម៉ាញ៉េស្យូម កាល់ស្យូម និងសូដ្យូម ដែលជាគ្រឿងសម្អាងធម្មជាតិល្អសម្រាប់ស្បែក។ វាអាចជួយព្យាបាលជំងឺស្បែកមួយចំនួនដូចជា ជំងឺស្បែកក្រហម និងត្រអក។ ការមុជទឹកសមុទ្រនៅក្នុងសីតុណ្ហភាពត្រជាក់អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យជំងឺបេះដូង និងមហារីកបានផងដែរ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរត្រូវតែប្រុងប្រយ័ត្នចំពោះហានិភ័យបច្ចេកទេស និងសុខភាព ដូចជា ការរមាស់ស្បែកក្រោយមុជទឹកសមុទ្រ។ វិធិសាស្ត្រក្នុងការការពារត្រូវអនុវត្តវិធីសាស្រ្តថែរក្សាស្បែកបន្ទាប់ពីងូតទឹកដូចជា កុំជូតស្បែក ងូតទឹកស្អាត និងលាបទឹកខ្មេះ ឬអាល់កុល។ ការងូតទឹកសមុទ្រ នៅឆ្នេរខេត្តព្រះសីហនុ និងក្រុងកែប គឺជាសកម្មភាពកម្សាន្តដែលផ្តល់អត្ថប្រយោជន៍សុខភាព និងភាពសប្បាយរីករាយ សម្រាប់អ្នកទេសចរ ដែលចូលចិត្តធម្មជាតិ និងទឹកសមុទ្រ។ រីឯសកម្មភាពហាលថ្ងៃ និង កីឡាលើទឹក គឺជាសកម្មភាពកម្សាន្តពេញនិយមនៅឆ្នេរខេត្តកែប និងខេត្តព្រះសីហនុ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ហាលថ្ងៃ ជាសកម្មភាពសម្រាកលំហែកាយដែលភ្ញៀវទេសចរអាចសម្រាកលើឆ្នេរខ្សាច់ស្អាត ដើម្បីទទួលពន្លឺព្រះអាទិត្យ និងស្រូបវីតាមីន ដែលមានសារៈសំខាន់ សម្រាប់សុខភាព។ នៅខេត្តកែប ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះគឺជាទីតាំងល្អសម្រាប់ការគេងហាលថ្ងៃ និងរីករាយជាមួយម្ហូបសមុទ្រឆ្ងាញ់ៗ។ ចំណែកឯកីឡាលើទឹកមានជម្រើសច្រើនដូចជា ជិះម៉ូតូទឹកគឺជាសកម្មភាពកម្សាន្តល្បឿនលើទឹកដែលមានភាពទាក់ទាញខ្លាំង និងកំពុងពេញនិយមនៅកម្ពុជា និង តំបន់ជុំវិញ។ ម៉ូតូទឹកជាទូកតូចដែលមានម៉ាស៊ីនកម្លាំងខ្លាំង ជាមួយប្រព័ន្ធគ្រប់គ្រងទំនើបដែលជួយធានាសុវត្ថិភាព និងការគ្រប់គ្រងល្បឿនលើទឹកបានល្អ។ ការជិះម៉ូតូទឹកអាចធ្វើបាននៅកន្លែងទឹកផ្សេងៗដូចជា សមុទ្រ ស្រះ បឹង ឬស្ទឹង ហើយជាការកម្សាន្តដែលផ្តល់អារម្មណ៍សប្បាយ និងសាកល្បងបទពិសោធន៍ថ្មីៗ។ នៅកម្ពុជា ការជិះម៉ូតូទឹកកំពុងមានការកើនឡើងនូវការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដូចក្នុងខេត្តកំពត និងតំបន់ផ្សេងៗ។ ចំណែកឯការជិះទូកចេកនៅសមុទ្រ គឺជាសកម្មភាពកម្សាន្តដែលពេញនិយមនៅតំបន់ឆ្នេរសមុទ្រនានា ក្នុងការរីករាយជាមួយទេសភាពធម្មជាតិស្រស់ស្អាត និង របៀបរស់នៅជនជាតិមូលដ្ឋាន។ ទូកចេកជាទូកតូចធ្វើពីផ្លាស្ទិចឬជ័រដែលមានភាពធន់ និងត្រូវបានប្រើសម្រាប់ជិះលើទឹកសមុទ្រ ឬទន្លេ ដើម្បីធ្វើដំណើរឬកម្សាន្ត។ មួយវិញទៀតការជិះស្គីទឹកនៅសមុទ្រ គឺជាកីឡាកម្សាន្តលើទឹកដែលប្រើស្គីវែងប្រហែល ២.៥ ម៉ែត្រ ដើម្បីជិះលើផ្ទៃទឹក សម្រាប់កំសាន្ត និងកីឡា។ ទោះបីជាកីឡានេះពេញនិយមនៅប្រទេសអឺរ៉ុប និងប្រទេសផ្សេងៗដូចជា អូស្រ្តាលី ក៏ដោយ កម្ពុជានៅតែមានការអភិវឌ្ឍន៍លើកីឡានេះផងដែរ។ ជិះស្គីទឹកត្រូវការបច្ចេកទេស និងការគ្រប់គ្រងល្អ ដើម្បីរក្សាសុវត្ថិភាព ព្រមទាំងជៀសវាងការជួបគ្រោះថ្នាក់នៅលើទឹក។ ជាពិសេសការមុជទឹកមើលជីវៈចម្រុះបាតសមុទ្រ គឺជាសកម្មភាពកម្សាន្តដែលអនុញ្ញាតឲ្យអ្នកទស្សនាអ្នកមើលទេសភាព និងជីវៈជាតិដ៏សម្បូរបែបនៅក្រោមទឹក សមុទ្រ ដូចជាសត្វទឹក ប្រភេទត្រី បូព៌ា និងរុក្ខជាតិបាតសមុទ្រ។ សកម្មភាពនេះជួយឲ្យមនុស្សមានឱកាសស្គាល់ និងយល់ដឹងពីបរិស្ថានទឹក និងជីវៈជាតិទឹកសមុទ្រយ៉ាងជ្រាលជ្រៅជាងមុន។ នៅកម្ពុជា ការមុជទឹកមើលជីវៈចម្រុះបាតសមុទ្រមានកម្រិតកំពុងរីកចម្រើននៅតំបន់ឆ្នេរសមុទ្រដូចជា ព្រះសីហនុ និងកោះកុង ដែលមានទេសភាពបាតសមុទ្រ ស្អាត និងជីវៈចម្រុះ។ អ្នកធ្វើដំណើរអាចជួលឧបករណ៍ស្នូល និងម៉ាសសម្រាប់មុជទឹក ដើម្បីមើលទេសភាពក្រោមទឹកដោយសុវត្ថិភាព។ សកម្មភាពមុជទឹកមើលជីវៈចម្រុះបាតសមុទ្រមានអត្ថប្រយោជន៍ជាច្រើនដូចជាផ្តល់បទពិសោធន៍ជាមួយធម្មជាតិ និងជីវៈជាតិទឹកសមុទ្រពិតប្រាកដ។ ជួយបង្កើនការយល់ដឹង និងការពារបរិស្ថានទឹកនិងជួយកែលម្អសុខភាពរាងកាយ តាមរយៈការហាត់ប្រាណក្នុងទឹក ជាការកម្សាន្តស្ងប់ស្ងាត់ និងសម្រួលចិត្ត។ នៅពេលមុជទឹក អ្នកគួរតែប្រុងប្រយ័ត្ន និងគោរពច្បាប់សុវត្ថិភាព ដូចជា ការប្រើសំលៀកបំពាក់សុវត្ថិភាពមិនប៉ះពាល់ដល់សត្វទឹក និងការមិនមើលទេសភាពនៅ កន្លែងដែលមានរលកខ្លាំង ឬមានសារធាតុពុលក្នុងទឹក។ មួយវិញទៀតការស្ទូចត្រីនៅសមុទ្រ គឺជាសកម្មភាពនេសាទប្រើឧបករណ៍ស្ទូច ដើម្បីចាប់ត្រីនៅក្នុងទឹកសមុទ្រ។ វាជាការកម្សាន្តដែលពេញនិយមទាំងសម្រាប់អ្នកដែលចាប់ត្រីជាជំនាញ និងអ្នកចាប់ត្រីកម្សាន្ត។ លក្ខណៈសំខាន់នៃការស្ទូចត្រីនៅសមុទ្រមានដូចជាឧបករណ៍ស្ទូចត្រី ប្រើដុំសន្ទូច និងទំពក់ដែលបានរចនាឡើងសម្រាប់ទឹកសមុទ្រ ដូចជា ទំពក់រាងដង្កូវនីកែល ដែលមានភាពរឹងមាំ ហើយធន់នឹងទឹកអំបិល។ អ្នកអាចស្ទូចត្រីនៅឆ្នេរសមុទ្រ ផ្ទាំងថ្ម ឬកន្លែងទឹកជ្រៅជុំវិញកោះ ដែលមានជីវៈទឹកសម្បូរបែប។ ត្រូវត្រៀមខ្លួនល្អ មានការប្រុងប្រយ័ត្នខ្ពស់ពេលស្ទូចត្រីនៅលើផ្ទាំងថ្ម ឬកន្លែងដែលអាចមានរលកខ្លាំង។ ដូច្នេះការពាក់អាវពោង និងការយកចិត្តទុកដាក់ជំហានសុវត្ថិភាពជារឿងចាំបាច់។ វិធីសាស្រ្ត ការបង្ហាត់បង្រៀន និងមានជំនាញល្អក្នុងការស្ទូចត្រីអាចធ្វើឲ្យមានប្រសិទ្ធភាព និងទទួលបានត្រីច្រើនជាងការទទួលត្រីដោយផ្ទាល់។ ការកម្សាន្ត និងសង្គម ការស្ទូចត្រីនៅសមុទ្រជាការកម្សាន្តដែលអាចធ្វើជាកិច្ចសហការជាមួយមិត្តភក្តិ ឬគ្រួសារ ហើយជួយបង្កើតបទពិសោធន៍សប្បាយរីករាយ។ រីឯសកម្មភាពដើរចាប់ដូចជាមឹក បង្គារ ក្តាម នៅពេលយប់ជាសកម្មភាពនេសាទប្រពៃណីដែលធ្វើឡើងនៅឆ្នេរសមុទ្រ ឬតំបន់មាត់សមុទ្រដែល មានជីវៈទឹកច្រើន និងជាតិទឹកស្រទាប់តូចៗ។ សកម្មភាពនេះពេញនិយមក្នុងចំណោមអ្នកនេសាទតូចៗ និងជនជាតិមូលដ្ឋាន។ ដើម្បីចាប់សត្វទឹកដូចជា មឹក បង្គារ និងក្តាមនៅពេលយប់ ដោយប្រើឧបករណ៍ដូចជា អំពូលភ្លើងដើម្បីទាក់ទាញសត្វទឹក និងបំពង់ចាប់។ ពេលវេលា ជាទូទៅធ្វើនៅពេលយប់ ឬពេលពន្លឺតិច ដើម្បីប្រើអំពូលភ្លើងទាក់ទាញសត្វទឹកដែលមានទំនាក់ទំនងនឹងពន្លឺ។ ឧបករណ៍ប្រើប្រាស់ អំពូលភ្លើងដើម្បីទាក់ទាញសត្វទឹក បំពង់ចាប់ ក្រវ៉ាត់ក្តាម និងបំពង់ចាប់មឹក។ តំបន់មាត់សមុទ្រដែលមានទឹកស្រទាប់ និងជីវៈទឹកចម្រុះ ដូចជា តំបន់ឆ្នេរសមុទ្រក្នុងកម្ពុជា ឬតំបន់ទន្លេដែលជិតមាត់សមុទ្រ។ វិធីសាស្រ្ត ដើរជាមួយភ្លើងលើផ្ទៃទឹកស្រទាប់ ឬលើឆ្នេរខ្សាច់ ដើម្បីស្វែងរក និងចាប់សត្វទឹកដែលចូលមកជិតពន្លឺ។ ទស្សនាថ្ងៃលិច ភ្ញៀវទេសចរអាចរីករាយមើលពន្លឺថ្ងៃលិចស្រស់ស្អាតលើផ្ទៃទឹក និងដើមឈើនៅឆ្នេរ ឬកន្លែងធម្មជាតិជុំវិញ។ ទទួលទានអាហារសមុទ្រស្រស់ៗ ភ្ញៀវទេសចរអាចរីករាយជាមួយម្ហូបសមុទ្រដូចជា មឹកអាំង និងម្ហូបផ្សេងៗដែលមានរសជាតិឆ្ងាញ់ នៅតាមឆ្នេរ។ រួមទាំងភោជនីយដ្ឋានជិតឆ្នេរ ដែលផ្តល់បទពិសោធន៍រសជាតិបែបសមុទ្រ និងបរិយាកាសសប្បាយរីករាយ។ ការដើរលេងកម្សាន្តពេលយប់ មានទីផ្សារ និងកន្លែងកម្សាន្តនៅជិតឆ្នេរ ដែលភ្ញៀវអាចរីករាយដើរលេង ទិញទំនិញបាន។ បន្ថែមលើសពីនេះទៅទៀតមានការរីករាយជាមួយសកម្មភាពវប្បធម៌ និងតន្ត្រីប្រពៃណីក្នុងបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាព។ សកម្មភាពទាំងនេះជួយបង្កើនបទពិសោធន៍ទេសចរណ៍ និងភាពរីករាយសម្រាប់ភ្ញៀវទេសចរនៅតំបន់ឆ្នេរខេត្តកែប និងព្រះសីហនុ។ ជាមួយនិងសកម្មភាពកម្សាន្តនៅឆ្នេរក្រុងកែប ការទិញម្ហូបពីផ្សារក្ដាមដើម្បីទទួលទានអាហារនៅតាមមាត់ឆ្នេរ។ ទិញម្ហូបពីផ្សារក្ដាម ផ្សារក្ដាមគឺជាទីតាំងលក់គ្រឿងសមុទ្រស្រស់ៗដ៏ពេញនិយមមួយនៅក្រុងកែប ដែលភ្ញៀវទេសចរច្រើនតែងតែចូលទៅទិញម្ហូបអាហារសមុទ្រ។ លើសពីនេះទៅទៀតនៅផ្សារក្តាមមានគ្រឿងសមុទ្រជាច្រើនដូចជា ក្ដាមសេះ បង្គា មឹក និងគ្រឿងសមុទ្រផ្សេងៗ ដែលបានមកពីអ្នកនេសាទក្នុងតំបន់ផ្ទាល់។ ផ្សារនេះក៏ជាកន្លែងដែលមានសេវាកម្មល្អ និងបរិយាកាសស្អាត សមស្របសម្រាប់ការជិះលេង និងទិញទំនិញរបស់អ្នកទេសចរ។ បន្ទាប់ពីទិញរួចទទួលទាននៅជិតឆ្នេរកែបដែលភ្ញៀវអាចរីករាយទទួលទានជាមួយទេសភាពឆ្នេរស្រស់ស្អាត និងខ្យល់បរិសុទ្ធ។ សកម្មភាពទាំងនេះជួយបង្កើនបទពិសោធន៍ទេសចរណ៍ និងផ្តល់អារម្មណ៍រីករាយសម្រាប់អ្នកដែលចូលរួមកម្សាន្តនៅក្រុងកែប និងតំបន់ឆ្នេរខាងជិត។ អ្វីដែលសំខាន់នោះគឺគន្លឹះសំខាន់ៗសម្រាប់ការធ្វើដំណើរកម្សាន្តដូចជារៀបចំផែនការដំណើរកំសាន្ត កំណត់ទីតាំង និងរយៈពេលដំណើរកំសាន្តជាមុន ដើម្បីមាន ការរៀបចំល្អ និងគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ។ ត្រួតពិនិត្យឯកសារសំខាន់ៗ ដូចជា លិខិតឆ្លងដែន ប័ណ្ណសម្គាល់អត្តសញ្ញាណ និងសំបុត្រយន្តហោះ ឬសំបុត្រចូលកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ បរទេស។ គោរពច្បាប់ និងទំនៀមទម្លាប់ក្នុងតំបន់ រួមមានការគោរពវប្បធម៌ និងបរិស្ថាន ដើម្បីរក្សាសុវត្ថិភាព និងភាពរីករាយទាំងអ្នកដំណើរ និងសហគមន៍។ ចំណាយថវិកាគ្រប់គ្រាន់ គិតគូរសម្រាប់ការចំណាយផ្សេងៗ ដូចជាសណ្ឋាគារ អាហារ និងសេវាកម្មផ្សេងៗ ដើម្បីជៀសវាងការខ្វះខាត។ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន មិនចូលទៅកន្លែងមានហានិភ័យ ឬធ្វើសកម្មភាពដែលអាចប៉ះពាល់សុខភាព និងសុវត្ថិភាព។ ទទួលយកបទពិសោធន៍ថ្មីៗ មានចិត្តបើកចំហ និងរំពឹងទុកដល់ការស្វែងយល់វប្បធម៌ និងធម្មជាតិថ្មីៗ។ គន្លឹះទាំងនេះជួយធានាថាការធ្វើដំណើរកម្សាន្តរបស់អ្នកមានភាពរីករាយ សុវត្ថិភាព និងមានអនុស្សាវរីយ៍ល្អ។ សរុបមកកម្ពុជាជាប្រទេសដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ជាពិសេសតំបន់ឆ្នេរសមុទ្រ។ ក្នុងចំណោមគោលដៅទេសចរណ៍ឆ្នេរដ៏ល្បីល្បាញ ខេត្តព្រះសីហនុ និងក្រុងកែប គឺជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាន នាក់ជារៀងរាល់ឆ្នាំ។ ខេត្តព្រះសីហនុធ្លាប់ត្រូវបានគេស្គាល់ថាជា ឋានសួគ៌ឆ្នេរ ដែលមានឆ្នេរខ្សាច់ដ៏វែងល្វឹងល្វើយ និងកោះជាច្រើននៅក្បែរនោះ ដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សារ ដែលជាគោលដៅទេសចរណ៍ប្រណិតលំដាប់ពិភពលោក។ ក្រុងកែបក៏ជាគោលដៅទេសចរណ៍ឆ្នេរដ៏សំខាន់មួយ ដែលមានការអភិវឌ្ឍន៍ឆ្នេរថ្មីប្រវែងជិត ៣ គីឡូម៉ែត្រ រួមមានសួនច្បារសាធារណៈ ផ្លូវដើរលេង និងចំណត រថយន្ត។ ខេត្តព្រះសីហនុ និងក្រុងកែប ផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ឆ្នេរដ៏សម្បូរបែប ចាប់ពីសកម្មភាពលំហែកាយរហូតដល់កីឡាលើទឹក និងការស្វែងយល់ពីម្ហូប អាហារសមុទ្រស្រស់ៗ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព បានធ្វើឱ្យតំបន់ទាំងពីរក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម និងមានសក្តានុពល ខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។